ស្ករត្នោត មិនមែនត្រឹមតែជាជាតិផ្អែមសម្រាប់កែច្នៃម្ហូបអាហារនោះទេ តែវាជាអត្តសញ្ញាណវប្បធម៌ ស្នូលនៃជីវភាពរស់នៅ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់សេដ្ឋកិច្ចគ្រួសារខ្មែរ។ ផលិតផលធម្មជាតិសុទ្ធសាធនេះបានមកពីទឹកត្នោតដែលជាជ័រផ្អែមចម្រាញ់ចេញពីដើមត្នោត ដែលជានិមិត្តរូបនៃប្រទេសកម្ពុជា។ សព្វថ្ងៃនេះមានប្រជាជនមួយចំនួន បានប្រកបរបរធ្វើស្ករត្នោតដើម្បីចិញ្ជឹមជីវិត។ នៅប្រទេសកម្ពុជាមានខេត្តជាច្រើនដែលមានសក្ដានុពលខ្ពស់ក្នុងការផលិតស្ករត្នោត ប៉ុន្តែក្នុងចំណោមនោះ មានខេត្តមួយចំនួនដែលបានក្លាយជាជើងឯកនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញ។ យើងក្រឡេកទៅមើល ខេត្តកំពង់ស្ពឺត្រូវបានគេចាត់ទុកជារាជធានីស្ករត្នោតរបស់កម្ពុជា។ ស្ករត្នោតពីកំពង់ស្ពឺមានគុណភាពលេចធ្លោ រសជាតិឆ្ងាញ់ពិសេស និងក្លិនឈ្ងុយប្រហើរប្លែកពីគេ រហូតទទួលបានការទទួលស្គាល់ជាផលិតផលសម្គាល់ភូមិសាស្ត្រ។ នេះមានន័យថាស្ករត្នោតកំពង់ស្ពឺមិនមែនត្រឹមតែជាផលិតផលទេ តែជាមរតកដែលចងភ្ជាប់នឹងទឹកដី ប្រវត្តិសាស្ត្រ និងចំណេះដឹងរបស់ប្រជាជននៅទីនោះ។ ការទទួលស្គាល់ ផលិតផលសម្គាល់ភូមិសាស្ត្រ នេះជួយការពារកេរ្តិ៍ឈ្មោះស្ករត្នោតពិតៗ និងលើកកម្ពស់តម្លៃរបស់វាលើទីផ្សារអន្តរជាតិ។ ក្រៅពីកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំងក៏ជាតំបន់ដែលសម្បូរដើមត្នោត និងមានសកម្មភាពផលិតស្ករត្នោតយ៉ាងសកម្មផងដែរ។ ចំណែកឯខេត្តសៀមរាបវិញ ក្រៅពីជាគោលដៅទេសចរណ៍លំដាប់ពិភពលោក ក៏មានការផលិតស្ករត្នោតដែលផ្គត់ផ្គង់ដល់តម្រូវការក្នុងស្រុក និងជាកន្លែងផលិតវត្ថុអនុស្សាវរីយ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរផងដែរ។ ប្រជាជនរាប់ពាន់គ្រួសារនៅតាមខេត្តទាំងនេះបានបន្តរបរប្រពៃណីដងទឹកត្នោត និងកែច្នៃជាស្ករតាំងពីដូនតារហូតមក។ នេះមិនមែនត្រឹមតែជាការងារទេ តែជារបៀបរស់នៅដែលបានបន្សល់ទុកនូវចំណេះដឹងជំនាញដ៏ល្អិតល្អន់ពីមួយជំនាន់ទៅមួយជំនាន់។ ចំពោះ ការផលិតស្ករត្នោតទាមទារនូវភាពប៉ិនប្រសប់ ភាពអត់ធ្មត់ និងការយកចិត្តទុកដាក់ខ្ពស់។ វាជាសិល្បៈមួយដែលបានកែច្នៃទឹកជ័រផ្អែមឲ្យទៅជាស្ករដ៏មានរសជាតិឈ្ងុយឆ្ងាញ់។ នៅពេលព្រឹកព្រលឹមស្រាងៗ និងពេលល្ងាចថ្ងៃរៀបនឹងលេច កសិករអ្នកដើរត្នោតដែលមានបទពិសោធន៍នឹងឡើងដើមត្នោតខ្ពស់ៗគួរឲ្យស្ញប់ស្ញែង ហើយយកភាជន៍ដែលបានចងទុកនៅតាមទងផ្កាត្នោតដើម្បីប្រមូលទឹកជ័រផ្អែម។ ការឡើងត្នោតតម្រូវឲ្យមានភាពក្លាហាន និងប្រឈមនឹងគ្រោះថ្នាក់ខ្ពស់។ ហើយទឹកត្នោតដែលគៀបបានមកមានភាពផ្អែមធម្មជាតិ និងក្លិនប្រហើរប្លែក។ ចំណែកឯ ទឹកត្នោតដែលប្រមូលបានត្រូវយកមករំងាស់ភ្លាមៗក្នុងឆ្នាំងធំៗនៅលើភ្លើងអុសដែលឆេះងំ។ ដំណើរការនេះត្រូវធ្វើដោយប្រុងប្រយ័ត្ន និងបន្តកូរជាប្រចាំ ដើម្បីកុំឲ្យឆេះឆ្នាំង ឬហៀរ។ រីឯ ទឹកនឹងចាប់ផ្តើមរីងបន្តិចម្តងៗ រហូតក្លាយជាល្បាយខាប់ពណ៌ត្នោតខ្ចីដែលមានពពុះពាសពេញ។ បន្ទាប់មក ពេលដែលល្បាយស្ករបានខាប់ល្មម អ្នកផលិតនឹងយកវាមកកូរឲ្យសព្វរហូតដល់វាកាន់តែខាប់និងចាប់ផ្តើមកក។ ក្រោយមកទៀត គេនឹងចាក់បញ្ចូលទៅក្នុងពុម្ពតូចៗដែលមានរាងមូល រាងការ៉េ ឬរាងផ្សេងៗតាមចំណូលចិត្ត។ រួចទុកឲ្យវាត្រជាក់និងកកទៅជាដុំស្ករត្នោតរឹងដែលមានពណ៌មាសត្នោតដ៏ស្រស់ស្អាត។ ស្ករត្នោតមិនមែនគ្រាន់តែជាផលិតផលប្រើប្រាស់ក្នុងផ្ទះបាយប៉ុណ្ណោះទេ តែវាមានសារៈសំខាន់យ៉ាងជ្រាលជ្រៅសម្រាប់ប្រទេសជាតិផងដែរ។ វាក៏ជាគ្រឿងផ្សំដ៏សំខាន់បំផុតដែលមិនអាចខ្វះបានក្នុងមុខម្ហូបខ្មែរស្ទើរតែគ្រប់ប្រភេទ ទាំងម្ហូបប្រៃ ម្ហូបផ្អែម និងបង្អែម។ ថែមទាំង ផ្ដល់រសជាតិផ្អែមឆ្ងាញ់ប្លែក ក្លិនឈ្ងុយប្រហើរលក្ខណៈធម្មជាតិ និងពណ៌ដ៏ស្រស់ស្អាតដែលស្ករសមិនអាចជំនួសបាន។ ឧទាហរណ៍ជាក់ស្ដែងដូចជាក្នុងទឹកត្រីកោះកុង ម្ហូបការី នំអាកោគោម ឬបង្អែមត្រាវដុតទឹកខ្ទិះជាដើម។ ដូចនេះ ស្ករត្នោតប្រៀបដូចជាគ្រឿងផ្សំវត្ថុធាតុដើមដ៏សំខាន់នៃម្ហូបខ្មែរ។ ទទ្ទឹមនឹងនេះ របរផលិតស្ករត្នោតបានផ្ដល់ការងារ និងចំណូលដ៏សំខាន់ដល់គ្រួសាររាប់ពាន់នៅតាមតំបន់ជនបទ។ មួយវិញទៀត វាក៏ជាប្រភពចំណូលដែលជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃ កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។ លើសពីនេះ ការនាំចេញស្ករត្នោតទៅទីផ្សារអន្តរជាតិ ជាពិសេសស្ករត្នោតកំពង់ស្ពឺ បានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិ និងបង្កើនកេរ្តិ៍ឈ្មោះផលិតផលខ្មែរលើឆាកអន្តរជាតិ។ របរផលិតស្ករត្នោតគឺជាផ្នែកមួយដែលមិនអាចបំបែកបានពីអត្តសញ្ញាណនិងវប្បធម៌ខ្មែរ។ ម្យ៉ាងទៀត ដើមត្នោតត្រូវបានគេចាត់ទុកជានិមិត្តរូបនៃទឹកដីកម្ពុជា ហើយរាល់ជំហាននៃការផលិតស្ករត្នោតបានឆ្លុះបញ្ចាំងពីចំណេះដឹងបុរាណ ប្រាជ្ញា និងការឧស្សាហ៍ព្យាយាមរបស់ដូនតាយើង។ រួមជាមួយគ្នានេះផងដែរ ការបន្តថែរក្សា និងលើកកម្ពស់របរនេះ គឺជាការរួមចំណែកដ៏ធំធេងក្នុងការរក្សាបាននូវកេរដំណែលវប្បធម៌ដ៏មានតម្លៃនេះសម្រាប់មនុស្សជំនាន់ក្រោយឲ្យបានស្គាល់។ សរុបសេចក្តីមក ស្ករត្នោតខ្មែរមិនមែនត្រឹមតែជាជាតិផ្អែមមួយដុំនោះទេ តែវាជានិមិត្តរូបនៃការតស៊ូរបស់កសិករខ្មែរ ជារសជាតិដែលចារឹកក្នុងក្រអៅបេះដូងកូនខ្មែរ និងជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ដូច្នេះហើយ ការគាំទ្រនិងលើកកម្ពស់ផលិតផលស្ករត្នោតខ្មែរ គឺជាការរួមចំណែកក្នុងការថែរក្សានិងលើកស្ទួយកេរ្តិ៍ដំណែលដូនតាដ៏មានតម្លៃនេះឲ្យនៅគង់វង្សជារៀងរហូត។